នៅពេលយុវជនខ្មែរបើកមើល Facebook ឬ TikTok ពួកគេតែងតែឃើញរូបភាពបងប្អូនខ្មែរនៅអាមេរិក បើកឡានទំនើបៗ និងដើរកម្សាន្តក្នុងទីក្រុងដ៏ស៊ីវិល័យ។ ការប្រៀបធៀបចាប់ផ្តើមលេចឡើងក្នុងចិត្តថា ហេតុអ្វីបានជាយើងខំធ្វើការស្ទើរស្លាប់ក្នុងស្រុក តែមិនអាចមានជីវិតហ៊ឺហាដូចពួកគេនៅទីនោះ? រូបភាពអាហារប៊ូហ្វេដ៏សំបូរបែប ឬដំណើរកម្សាន្តនៅប៉ារីស បង្កើតជាអារម្មណ៍ថា ជីវិតនៅក្នុងស្រុកមានសភាពតូចតាច និងគ្មានឱកាសរីកចម្រើន។ វិបត្តិអាយុ២០ឆ្នាំប្លាយធ្វើឱ្យយើងមើលឃើញតែ "ចំណុចល្អបំផុត" របស់គេ ខណៈដែលយើងមើលឃើញតែ "ចំណុចអាក្រក់បំផុត" របស់ខ្លួនឯង។ យុវជនខ្មែរជារឿយៗមានអារម្មណ៍ថា ខ្លួនឯងកំពុងជាប់គាំងក្នុង "អន្ទាក់នៃភាពក្រីក្រ" បើធៀបនឹងសេរីភាពហិរញ្ញវត្ថុដែលឃើញតាមអេក្រង់ទូរស័ព្ទ។ ការចង់ចាកចេញពីស្រុកកំណើតទៅរក "ឋានសួគ៌" នៅក្រៅប្រទេស ក្លាយជាក្តីស្រមៃដែលធ្វើឱ្យយើងលែងផ្តោតលើការកសាងជីវិតនៅទីនេះ។ យើងចាប់ផ្តើមបន្ទោសលើបរិស្ថាន និងសេដ្ឋកិច្ចក្នុងស្រុកថា ជាឧបសគ្គរារាំងមិនឱ្យយើងមានជីវិតល្អដូចខ្មែរនៅបារាំង ឬអាមេរិក។ សម្ពាធនេះកាន់តែខ្លាំង នៅពេលដែលសាច់ញាតិក្រៅស្រុកផ្ញើកាដូ ឬលុយកាក់មក ហើយត្រូវបានគេលើកសរសើរថាជា "អ្នកជោគជ័យ"។ យើងភ្លេចគិតថា គ្រប់ប្រទេសទាំងអស់សុទ្ធតែមានការលំបាករៀងៗខ្លួន ប៉ុន្តែបណ្តាញសង្គមបង្ហាញតែភាពស្រស់ស្អាតប៉ុណ្ណោះ។ វិបត្តិអាយុ២០ឆ្នាំប្លាយធ្វើឱ្យយើងបាត់បង់មោទកភាពលើអ្វីដែលយើងកំពុងមាន និងអ្វីដែលយើងកំពុងធ្វើក្នុងស្រុក។ យុវជនក្នុងស្រុកភាគច្រើនមិនបានឃើញ "ញើសឈាម" ដែលបងប្អូនខ្មែរនៅក្រៅស្រុកត្រូវលះបង់ដើម្បីបានប្រាក់ចំណូលនោះទេ។ នៅអាមេរិក ឬបារាំង ការរស់នៅគឺពោរពេញដោយសម្ពាធនៃការបង់ពន្ធ ថ្លៃជួលផ្ទះ និងការធ្វើការងារលើសកម្លាំង។ រូបភាពឡានទំនើប ជារឿយៗគឺជាការបង់រំលស់រយៈពេលវែងដែលជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់សម្រាប់ពួកគេ។ ភាពឯកោ និងការនឹកស្រុក គឺជាការឈឺចាប់ដែលអាណិកជនខ្មែរមិនសូវបង្ហាញលើ Facebook ឱ្យយើងឃើញឡើយ។ យុវជនក្នុងស្រុកមាន "ភាពកក់ក្តៅនៃគ្រួសារ" ដែលខ្មែរនៅក្រៅស្រុកជាច្រើនប្រាថ្នាចង់បានបំផុត។ ការរើសអើងពូជសាសន៍ និងការតស៊ូក្នុងនាមជាជនជាតិផ្សេងនៅប្រទេសគេ គឺជាសង្គ្រាមផ្លូវចិត្តដែលយើងមិនធ្លាប់ដឹង។ យើងមើលឃើញពួកគេដើរកម្សាន្តនៅចុងសប្តាហ៍ តែយើងមិនដឹងថាពួកគេត្រូវធ្វើការ ២ ឬ ៣ ការងារក្នុងមួយថ្ងៃឡើយ។ ជីវិតនៅក្រៅស្រុកមិនមែនសុទ្ធតែ "ល្អ" ដូចដែលគេបង្ហាញឱ្យយើងមើលតាមអនឡាញនោះទេ។ ការប្រៀបធៀបដោយមិនដឹងពីការពិត គឺជាការធ្វើបាបចិត្តខ្លួនឯងដោយគ្មានប្រយោជន៍។ អាណិកជនខ្មែរខ្លះក៏កំពុងជួប "វិបត្តិអាយុ២០ឆ្នាំប្លាយ" ដូចយើងដែរ ប៉ុន្តែក្នុងទម្រង់ផ្សេងគ្នាប៉ុណ្ណោះ។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកនៅក្រៅស្រុក ធ្វើឱ្យយុវជនក្នុងស្រុកបាត់បង់ "កម្លាំងចិត្ត" ក្នុងការតស៊ូការងារបច្ចុប្បន្ន។ យើងចាប់ផ្តើមមានអារម្មណ៍ថា ប្រាក់ខែ ៤០០ ឬ ៥០០ ដុល្លារក្នុងស្រុក គឺគ្មានតម្លៃអ្វីទាំងអស់បើធៀបនឹងប្រាក់ដុល្លារនៅអាមេរិក។ វាបង្កើតជា "ជាតិពុលផ្លូវចិត្ត" ដែលធ្វើឱ្យយើងលែងចង់រៀនសូត្រ ឬអភិវឌ្ឍខ្លួនឯងឱ្យពូកែក្នុងស្រុក។ យុវជនខ្លះធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្ត ដោយសារមានអារម្មណ៍ថាខ្លួនឯង "កើតមកខុសកន្លែង"។ ការប្រៀបធៀបនេះរារាំងយើងមិនឱ្យមើលឃើញ "ឱកាសមាស" ដែលកំពុងមាននៅក្នុងប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍ។ យើងចំណាយពេលច្រើនក្នុងការ "តាមដានជីវិតគេ" រហូតភ្លេច "អភិវឌ្ឍជីវិតខ្លួនឯង"។ ទំនាក់ទំនងមិត្តភក្តិក្នុងស្រុកអាចប្រេះឆា ប្រសិនបើយើងតែងតែលើកសរសើរតែជីវិតអ្នកក្រៅស្រុកមកនិយាយ។ ភាពអន្ទះអន្ទែងចង់បានជីវិតដូចគេ នាំឱ្យយើងងាយធ្លាក់ក្នុងអន្ទាក់បោកប្រាស់ដែលសន្យាថានាំទៅធ្វើការនៅក្រៅប្រទេស។ យើងបាត់បង់សមត្ថភាពក្នុងការ "រីករាយនឹងបច្ចុប្បន្នកាល" ព្រោះចិត្តរវើរវាយតែងនឹងរឿងនៅឆ្ងាយខ្លួន។ សុខភាពផ្លូវចិត្តដែលចុះខ្សោយ ធ្វើឱ្យផលិតភាពការងារ និងភាពច្នៃប្រឌិតរបស់យើងត្រូវរលាយបាត់។ ពេលខ្លះ ឪពុកម្តាយក្នុងស្រុកតែងតែលើកយក "កូនអ្នកនេះ" ឬ "កូនអ្នកនោះ" នៅក្រៅស្រុកមកប្រៀបធៀបនឹងកូនខ្លួនឯង។ ពាក្យថា "មើលគេនៅអាមេរិកផ្ញើលុយមកសង់ផ្ទះឱ្យម៉ែ" គឺជាដាវពីរមុខដែលចាក់ទម្លុះបេះដូងយុវជនក្នុងស្រុក។ សង្គមខ្មែរនៅតែឱ្យតម្លៃ "លុយពីក្រៅស្រុក" ខ្ពស់ជាង "ការតស៊ូកសាងជាតិក្នុងស្រុក"។ យុវជនមានអារម្មណ៍ថា ពួកគេមិនអាចមានកិត្តិយសស្មើនឹងបងប្អូនអាណិកជនបានឡើយ បើគ្មានទ្រព្យសម្បត្តិបង្ហាញដូចគេ។ ការចង់បានការទទួលស្គាល់ពីគ្រួសារ ជំរុញឱ្យពួកគេចង់ចាកចេញពីស្រុកកំណើត ទោះបីត្រូវទៅធ្វើការងារទាបថោកនៅស្រុកគេក៏ដោយ។ យើងភ្លេចថា ឪពុកម្តាយពិតជាត្រូវការ "វត្តមាន" របស់កូននៅក្បែរ ច្រើនជាង "លុយកាក់" ពីចម្ងាយ។ ការគោរពតម្លៃមនុស្សលើទ្រព្យសម្បត្តិ គឺជាមេរោគដែលបំផ្លាញសុភមង្គលយុវជនខ្មែរក្នុងវ័យ២០ឆ្នាំប្លាយ។ យើងគួររៀនឱ្យតម្លៃលើ "ជោគជ័យតាមលទ្ធភាព" នៃបរិបទរស់នៅរៀងៗខ្លួន។ សេចក្តីស្រឡាញ់ក្នុងគ្រួសារមិនគួរត្រូវបានវាស់វែងដោយ "លុយ" នោះឡើយ។ ការបញ្ឈប់ការប្រៀបធៀប គឺជាជំហានដំបូងនៃការស្វែងរក "សន្តិភាពផ្លូវចិត្ត"។ យើងត្រូវយល់ថា ផ្លូវជីវិតរបស់មនុស្សម្នាក់ៗមាន "ល្បឿន" និង "ទិសដៅ" ខុសៗគ្នា។ ការរស់នៅក្នុងប្រទេសកម្ពុជាផ្តល់នូវ "សេរីភាពនៃការច្នៃប្រឌិត" និងឱកាសអាជីវកម្មថ្មីៗដែលប្រទេសអភិវឌ្ឍន៍គ្មាន។ យុវជនខ្មែរគួរមានមោទកភាពដែលបានក្លាយជា "កម្លាំងចលករ" នៃការផ្លាស់ប្តូរសង្គមជាតិដោយផ្ទាល់។ ការមើលបណ្តាញសង្គមដោយមាន "ស្មារតីរឹងមាំ" ជួយឱ្យយើងមិនងាយនឹងធ្លាក់ក្នុងអន្ទាក់នៃអារម្មណ៍ច្រណែន។ យើងអាចរៀនសូត្រពី "ភាពជោគជ័យពិតប្រាកដ" របស់ខ្មែរក្រៅស្រុក ដើម្បីយកមកអភិវឌ្ឍស្រុកកំណើតវិញ។ សេចក្តីសុខមិនមែនស្ថិតនៅលើ "ទីតាំងភូមិសាស្ត្រ" ទេ តែស្ថិតនៅលើ "អាកប្បកិរិយាចំពោះជីវិត"។ ការរាប់អានមិត្តភក្តិដែលផ្តល់ថាមពលវិជ្ជមាន ជួយឱ្យយើងមើលឃើញតម្លៃខ្លួនឯងកាន់តែច្បាស់។ វិបត្តិអាយុ២០ឆ្នាំប្លាយនឹងប្រែជា "កម្លាំងរុញច្រាន" ប្រសិនបើយើងចេះប្រើវាឱ្យត្រូវផ្លូវ។ ការបង្កើត "សហគមន៍យុវជន" ដែលមានចំណេះដឹង និងសាមគ្គីភាព គឺជាទ្រព្យសម្បត្តិដ៏ធំធេងក្នុងស្រុក។ យុវជនខ្មែរជាច្រើនបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា និងសិល្បៈ ដោយមិនចាំបាច់ទៅក្រៅប្រទេស។ ការរស់នៅក្បែរឪពុកម្តាយ និងការបានហូបម្ហូបខ្មែរស្រស់ៗរាល់ថ្ងៃ គឺជា "ភាពសំបូរបែប" ដែលអាណិកជននឹកស្រមៃ។ យើងមានឱកាសក្លាយជា "អ្នកត្រួសត្រាយផ្លូវ" ក្នុងវិស័យថ្មីៗដែលកម្ពុជាមិនទាន់មាន។ ភាពជោគជ័យក្នុងស្រុក នាំមកនូវ "មោទកភាពជាតិ" ដ៏ជ្រាលជ្រៅបំផុត។ ការចេះសន្សំសំចៃ និងវិនិយោគលើដីធ្លី ឬមុខរបរក្នុងស្រុក អាចបង្កើតទ្រព្យសម្បត្តិបានយ៉ាងរឹងមាំ។ យើងអាចបង្កើត "ឋានសួគ៌" ដោយខ្លួនឯង នៅលើទឹកដីដែលយើងកំពុងឈរនេះ។ ការរស់នៅដោយមាន "គោលបំណង" ច្បាស់លាស់ ធ្វើឱ្យយើងលែងមានពេលទៅច្រណែនជីវិតអ្នកដទៃ។ តម្លៃរបស់មនុស្សមិនស្ថិតលើ "លិខិតឆ្លងដែន" នោះទេ តែស្ថិតលើ "ស្នាដៃ" ដែលគេបន្សល់ទុក។ វិបត្តិអាយុ២០ឆ្នាំប្លាយគ្រាន់តែជា "រដូវកាលមួយ" នៃការលូតលាស់ខាងស្មារតីប៉ុណ្ណោះ។ ការឈប់ប្រៀបធៀបមិនមែនមានន័យថា "ឈប់រីកចម្រើន" ទេ តែគឺ "រីកចម្រើនដោយសេចក្តីសុខ"។ បងប្អូនខ្មែរនៅក្រៅស្រុក និងក្នុងស្រុក គឺជា "សាច់ឈាមតែមួយ" ដែលគួរគាំទ្រគ្នាទៅវិញទៅមក។ ក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាង គឺស្ថិតនៅក្នុងដៃរបស់យុវជនដែលជឿជាក់លើសមត្ថភាពខ្លួនឯង។ រូបភាពលើ Instagram គ្រាន់តែជា "ស្រមោល" នៃជីវិតពិត មិនមែនជាការពិតទាំងស្រុងនោះទេ។ យើងមិនចាំបាច់មាន "ស្បែកជើងម៉ាកល្បី" ដើម្បីដើរទៅរកភាពជោគជ័យនោះទេ។ ចូររក្សាស្នាមញញឹម និងមោទកភាពក្នុងនាមជាយុវជនខ្មែរដែលកំពុងកសាងអនាគតលើទឹកដីខ្លួនឯង។